តាំងពីបុរាណកាលមកមជ្ឈដ្ឋានខ្មែរតែងតែមានជំនឿយ៉ាងមុតមាំទៅលើវត្ថុស័ក្តិសិទ្ធិដែលដកស្រង់ចេញពីធម្មជាតិជុំវិញខ្លួន។ ការប្រើប្រាស់រុក្ខជាតិសម្រាប់ការពារខ្លួនគឺជាចំណេះដឹងដែលបានបន្សល់ទុកពីដូនតាមួយជំនាន់ទៅមួយជំនាន់រហូតមកដល់បច្ចុប្បន្ន។ ក្នុងចំណោមគ្រឿងផ្សំផ្ទះបាយទាំងអស់គឺខ្ទឹមសត្រូវបានគេចាត់ទុកថាជាឱសថផងនិងជាវត្ថុការពារវិញ្ញាណអាក្រក់ផងដែរ។ រឿងរ៉ាវនៃមន្តអាគមនិងការដាក់បណ្តាសាជារឿងដែលប្រជាជនតាមតំបន់ជនបទតែងតែយកចិត្តទុកដាក់និងប្រុងប្រយ័ត្នបំផុត។ អត្ថបទនេះនឹងបង្ហាញអំពីអានុភាពនៃខ្ទឹមសក្នុងការកម្ចាត់រាល់អំពើអាក្រក់ទាំងឡាយដែលមើលមិនឃើញដោយភ្នែកទទេ។ ចំណេះដឹងអំពីការប្រើខ្ទឹមសត្រូវបានចងក្រងឡើងដើម្បីជាការចែករំលែកនូវរបៀបការពារខ្លួនបែបបុរាណដល់កូនចៅជំនាន់ក្រោយ។ ខ្ទឹមសមិនត្រឹមតែជាគ្រឿងទេសសម្រាប់បង្កើនរសជាតិអាហារប៉ុណ្ណោះទេប៉ុន្តែវាមានគុណសម្បត្តិផ្នែកជំនឿយ៉ាងជ្រាលជ្រៅ។ រាសីរបស់មនុស្សម្នាក់ៗអាចមានពេលចុះខ្សោយដែលជាឱកាសធ្វើឱ្យបណ្តាសាអាក្រក់ងាយនឹងចូលមកបៀតបៀនរាងកាយបាន។ ការចងខ្ទឹមសដាក់តាមខ្លួនត្រូវបានគេជឿថាអាចបង្កើតជាស្រទាប់ការពារមួយដ៏រឹងមាំប្រឆាំងនឹងមន្តអាគមផ្លូវងងឹត។ ក្លិនប្រហើរឆួលខ្លាំងរបស់វាត្រូវបានគេសន្មតថាជាថាមពលកម្ចាត់សភាវៈអាក្រក់ដែលព្យាយាមមកក្បែរប្រាណយើង។ គ្រូអាគមបុរាណច្រើនតែណែនាំឱ្យអ្នកដែលមានគ្រោះភ័យដាក់ខ្ទឹមសចំនួនប្រាំកំពឺសក្នុងហោប៉ៅដើម្បីសេចក្តីសុខ។ បណ្តាសាដែលកើតចេញពីពាក្យសម្តីអាក្រក់ឬការច្រណែនឈ្នានីសអាចរលាយសាបសូន្យទៅវិញដោយសារអំណាចរុក្ខជាតិនេះ។ ជួនកាលគេយកខ្ទឹមសទៅត្រាំក្នុងទឹកមន្តដើម្បីប្រោះព្រំជុំវិញផ្ទះសម្បែងក្នុងបំណងបណ្តេញគ្រោះចង្រៃទាំងឡាយចេញ។ នៅពេលមានអារម្មណ៍ថារាងកាយមានភាពមិនធម្មតាគឺការញ៉ាំខ្ទឹមសស្រស់ក៏ជាវិធីសាស្ត្រម្យ៉ាងដើម្បីបន្សាបជាតិពុលខាងក្នុង។ តាមផ្ទះនីមួយៗច្រើនតែមានព្យួរខ្ទឹមសនៅមាត់ទ្វារចូលដើម្បីរារាំងកុំឱ្យអំពើធ្មប់ឬអាបចូលមកយាយីសមាជិកគ្រួសារ។ ការរៀបចំទុកដាក់ខ្ទឹមសឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតនឹងជួយឱ្យម្ចាស់ផ្ទះមានអារម្មណ៍កក់ក្តៅនិងមានសុវត្ថិភាពជានិច្ច។ មន្តអាគមខ្មៅងងឹតតែងតែខ្លាចរអាជាមួយរុក្ខជាតិដែលមានប្រភពមកពីដីហើយមានក្លិនឆួលខ្លាំងដូចជាមើមខ្ទឹមសនេះឯង។ ប្រសិនបើអ្នកធ្វើដំណើរទៅកាន់កន្លែងស្ងាត់ជ្រងំគឺគួរតែមានខ្ទឹមសជាប់នឹងខ្លួនជានិច្ចដើម្បីបញ្ចៀសការដាក់អំពើពីអ្នកដទៃ។ ពួកគ្រូធ្មប់ដែលនិយមប្រើមន្តអាគមផ្លូវងងឹតមិនអាចបញ្ចេញឫទ្ធិបានឡើយនៅពេលជួបជាមួយអ្នកដែលមានខ្ទឹមសការពារ។ សូម្បីតែក្នុងពិធីសែនព្រេនខ្លះក៏គេប្រើខ្ទឹមសដើម្បីបញ្ជាក់ពីភាពស្អាតស្អំនិងការបោសសម្អាតឧបទ្រពចង្រៃចេញពីទីកន្លែង។ ជ័យជំនះលើការដាក់បណ្តាសាគឺជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូបដែលចង់រស់នៅក្នុងសេចក្តីសុខសាន្តនិងសុភមង្គល។ ភាពស័ក្តិសិទ្ធិនៃខ្ទឹមសមិនមែនជារឿងចៃដន្យទេតែវាជាការសង្កេតឃើញពីលទ្ធផលជាក់ស្តែងដែលដូនតាបានអនុវត្តមក។ យើងមិនគួរមើលរំលងវត្ថុធម្មតាដែលនៅជិតដៃនោះឡើយព្រោះវាអាចជាខែលការពារជីវិតដ៏មានតម្លៃបំផុតម្នាក់ៗ។ ការជឿជាក់លើថាមពលធម្មជាតិជួយឱ្យផ្លូវចិត្តយើងមានភាពរឹងមាំនិងមិនងាយនឹងទទួលរងឥទ្ធិពលអាក្រក់ពីខាងក្រៅ។ សំបកខ្ទឹមសដែលគេបកចេញក៏មានតម្លៃក្នុងកិច្ចការពារដែរដោយគេច្រើនយកទៅដុតដើម្បីផ្សែងជួយបណ្តេញគ្រោះភ័យ។ គ្រួសារខ្មែរភាគច្រើនតែងតែបង្រៀនកូនចៅឱ្យស្គាល់ពីតម្លៃនៃខ្ទឹមសជាជាងគ្រាន់តែជាគ្រឿងផ្សំសម្រាប់ស្ល។ រាល់ពេលមានកិច្ចការសំខាន់ឬការចាកចេញទៅទីឆ្ងាយគឺការយកខ្ទឹមសតាមខ្លួនគឺជាទំនុកចិត្តដ៏ធំធេងសម្រាប់មនុស្សចាស់។ បណ្តាសាទាំងឡាយដែលគេបាចសាចតាមខ្យល់ឬតាមដីនឹងត្រូវវិនាសសាបសូន្យនៅពេលប៉ះនឹងឫទ្ធិអំណាចនៃខ្ទឹមស។ ការយល់ដឹងអំពីរបៀបប្រើប្រាស់ខ្ទឹមសឱ្យត្រូវតាមក្បួនច្បាប់នឹងធ្វើឱ្យប្រសិទ្ធភាពនៃកិច្ចការពារកាន់តែខ្ពង់ខ្ពស់។ បុរាណាចារ្យលោកតែងពោលថាខ្ទឹមសគឺជាពេជ្រនៃផ្ទះបាយដែលផ្តល់ទាំងសុខភាពនិងសិរីសួស្តីដល់អ្នកប្រើប្រាស់ជានិច្ច។ មហាអំណាចនៃធម្មជាតិបានបង្កើតខ្ទឹមសមកដើម្បីជួយតុល្យភាពរវាងពិភពមនុស្សនិងពិភពដែលពោរពេញដោយគ្រោះថ្នាក់។ ការគោរពតាមដំបូន្មានចាស់ទុំក្នុងការប្រើខ្ទឹមសការពារខ្លួនគឺជាការរក្សានូវអត្តសញ្ញាណនិងជំនឿដ៏ថ្លៃថ្លារបស់ខ្មែរ។ យើងអាចមើលឃើញថាខ្ទឹមសមានតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃតាំងពីព្រឹកព្រលឹមរហូតដល់ពេលយប់។ សេចក្តីសុខសាន្តក្នុងគ្រួសារនឹងកើតមានឡើងនៅពេលដែលយើងចេះការពារខ្លួនពីការច្រណែននិងបណ្តាសាអាក្រក់ៗ។ ចូរចងចាំថាវត្ថុការពារដែលល្អបំផុតគឺជាអ្វីដែលបរិសុទ្ធនិងមានប្រភពមកពីមាតាធម្មជាតិដូចជាមើមខ្ទឹមសដ៏តូចនេះ។ រាល់ការភ័យខ្លាចចំពោះអ្វីដែលមិនច្បាស់លាស់នឹងរលាយបាត់ទៅវិញនៅពេលយើងមានវត្ថុការពារដ៏ស័ក្តិសិទ្ធិជាប់នឹងប្រាណ។ មនុស្សជាច្រើនជឿថាការដាក់ខ្ទឹមសនៅក្រោមខ្នើយនឹងជួយឱ្យគេងលក់ស្រួលនិងមិនសុបិនឃើញរឿងដែលគួរឱ្យភ័យខ្លាច។ អំណាចនៃក្លិនខ្ទឹមសអាចជ្រាបចូលទៅក្នុងបរិយាកាសដើម្បីកម្ចាត់ចោលនូវថាមពលអវិជ្ជមានដែលនៅជុំវិញផ្ទះសម្បែង។ ការជ្រើសរើសខ្ទឹមសដែលមានគុណភាពល្អនិងមានក្បាលធំៗនឹងផ្តល់នូវកម្លាំងការពារកាន់តែខ្លាំងក្លាសម្រាប់ម្ចាស់ផ្ទះ។ ក្នុងក្បួនហោរាសាស្ត្រខ្លះគេប្រើខ្ទឹមសដើម្បីរំដោះគ្រោះចង្រៃដែលមកតាមឆ្នាំឆុងឬតាមរាសីដែលកំពុងតែធ្លាក់ចុះ។ ភាពអស្ចារ្យនៃរុក្ខជាតិនេះត្រូវបានកត់ត្រាក្នុងសៀវភៅបុរាណជាច្រើនដែលនិយាយអំពីក្បួនការពារខ្លួនពីអំពើអាបធ្មប់។ ការអនុវត្តតាមជំនឿនេះមិនមែនជារឿងងងឹតងងុលទេតែវាជាការប្រើប្រាស់ថាមពលធាតុដីដើម្បីពង្រឹងស្មារតីរបស់មនុស្ស។ ខ្ទឹមសគឺជាតំណាងឱ្យភាពរឹងមាំនិងការស៊ូទ្រាំប្រឆាំងនឹងរាល់ឧបសគ្គដែលមកពីពិភពងងឹតដែលយើងមិនអាចស្មានដឹង។ នៅពេលដែលយើងមានចិត្តបរិសុទ្ធនិងមានវត្ថុការពារត្រឹមត្រូវគឺគ្មានបណ្តាសាណាមួយអាចមករារាំងសេចក្តីសុខយើងបានឡើយ។ ខ្ទឹមសជួយឱ្យចិត្តគំនិតយើងមានភាពហ្មត់ចត់និងមិនងាយនឹងតក់ស្លុតចំពោះការគំរាមកំហែងពីកម្លាំងដែលមើលមិនឃើញ។ កូនចៅខ្មែរគ្រប់រូបគួរតែរៀនសូត្រពីរបៀបប្រើប្រាស់ខ្ទឹមសឱ្យបានច្បាស់លាស់ដើម្បីការពារសាច់ញាតិនិងមនុស្សជាទីស្រឡាញ់។ ការបន្តវេននៃជំនឿលើខ្ទឹមសគឺជាការរក្សានូវកេរ្តិ៍ដំណែលចំណេះដឹងដែលមិនអាចកាត់ថ្លៃបានពីដូនតារបស់យើងទាំងអស់គ្នា។ ភាពសាមញ្ញនៃខ្ទឹមសលាក់បាំងនូវអាថ៌កំបាំងដ៏អស្ចារ្យដែលមនុស្សលោកជាច្រើនជំនាន់មកហើយបានយកមកប្រើជាខែល។ ជារៀងរាល់ឆ្នាំប្រជាជនតែងតែផ្លាស់ប្តូរខ្ទឹមសថ្មីៗនៅតាមកន្លែងការពារដើម្បីរក្សាឱ្យបាននូវថាមពលការពារដ៏រឹងមាំបំផុត។ សុវត្ថិភាពផ្លូវចិត្តគឺជាគ្រឹះនៃសុខភាពរាងកាយដូច្នេះការប្រើខ្ទឹមសជួយជម្រុញឱ្យយើងមានភាពជឿជាក់លើខ្លួនឯងជានិច្ច។ មន្តអាគមដែលគេបញ្ជូនមកតាមរយៈវត្ថុផ្សេងៗនឹងត្រូវបន្សាបភ្លាមៗនៅពេលវាប៉ះនឹងឥទ្ធិពលនៃខ្ទឹមសដែលយើងត្រៀមទុក។ ខ្ទឹមសមិនត្រឹមតែការពារបណ្តាសាប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងជួយទាក់ទាញនូវលាភសក្ការៈនិងសំណាងល្អចូលក្នុងផ្ទះទៀតផង។ ការកាន់ខ្ទឹមសក្នុងដៃពេលមានទុក្ខជាជំនឿបែបបុរាណដើម្បីដេញគ្រោះចង្រៃ និង ជួយឱ្យចិត្តស្ងប់តាមរយៈក្លិនប្រហើររបស់វា។ ភាពអត់ធ្មត់និងការជឿជាក់លើវត្ថុការពារនឹងធ្វើឱ្យបណ្តាសាទាំងឡាយប្រែជាអសារបង់និងមិនអាចធ្វើអ្វីយើងបានឡើយ។ ខ្ទឹមសប្រៀបដូចជាពន្លឺចាំងផ្លាតសម្រាប់កម្ចាត់ភាពងងឹតទាំងឡាយ និង នាំមកនូវសិរីសួស្តីត្រជាក់ត្រជុំដល់ម្ចាស់ផ្ទះជានិច្ច។ យើងត្រូវមានមោទនភាពចំពោះចំណេះដឹងបុរាណដែលបានរកឃើញនូវគុណសម្បត្តិដ៏វិសេសវិសាលនៃរុក្ខជាតិមើមមួយប្រភេទនេះ។ ការការពារប្រសើរជាងការព្យាបាលដូច្នេះការមានខ្ទឹមសជាប់ខ្លួនគឺជាការត្រៀមលក្ខណៈដ៏ល្អបំផុតប្រឆាំងនឹងគ្រោះអាក្រក់។ ការប្រើខ្ទឹមសគឺជាសិល្បៈនៃការរស់នៅដោយប្រើប្រាស់តុល្យភាពធម្មជាតិដើម្បីការពារសេចក្តីសុខក្នុងសង្គមគ្រួសារខ្មែរ។ យើងគ្រប់គ្នាអាចរៀនសូត្រនិងអនុវត្តតាមវិធីសាស្ត្រងាយៗនេះដើម្បីបង្កើតជាសិរីសួស្តីដល់ខ្លួនឯងនិងមនុស្សជុំវិញខ្លួន។ ភាពជឿជាក់លើអំណាចខ្ទឹមសនឹងនាំឱ្យយើងជួបតែសេចក្តីសុខនិងការរីកចម្រើនក្នុងជោគវាសនាទៅថ្ងៃអនាគតជានិច្ច។ ការយល់ដឹងអំពីខ្ទឹមសជួយឱ្យយើងមានស្មារតីរឹងមាំនិងមិនងាយនឹងធ្លាក់ក្នុងអន្ទាក់នៃភាពភ័យខ្លាចដែលមករារាំងផ្លូវ។ យើងគួរតែថែរក្សានិងចែករំលែកចំណេះដឹងនេះទៅកាន់មនុស្សជំនាន់ក្រោយដើម្បីឱ្យពួកគេដឹងពីវិធីការពារខ្លួនបែបធម្មជាតិ។ ខ្ទឹមសគឺជាមរតកដ៏មានតម្លៃដែលដូនតាខ្មែរបានបន្សល់ទុកសម្រាប់ការពារកូនចៅពីអំពើអាក្រក់គ្រប់បែបយ៉ាងក្នុងលោក។ ខ្មោចព្រាយបិសាចទាំងឡាយតែងតែខ្លាចរអានឹងក្លិនឆួលខ្លាំងរបស់មើមរុក្ខជាតិដែលមានធាតុដីរឹងមាំមួយប្រភេទនេះខ្លាំងណាស់។ នៅពេលយប់ព្រលប់ដែលជាពេលវេលាសភាវៈអាក្រក់ចេញដើរយាយីគឺការមានខ្ទឹមសនៅក្បែរខ្លួនគឺជាការផ្ដល់នូវភាពកក់ក្តៅ។ ការរៀបចំមើមខ្ទឹមសចងជាបាច់ព្យួរនៅមុខផ្ទះគឺជាការប្រកាសអាសន្នដល់ពួកបិសាចកុំឱ្យមកក្បែរទីជម្រករបស់មនុស្ស។ ក្មេងតូចៗដែលងាយនឹងត្រូវខ្មោចលងឬធ្វើឱ្យយំយប់ច្រើនតែត្រូវបានចាស់ទុំដេរខ្ទឹមសជាប់នឹងអាវដើម្បីការពារសុខភាព។ ពួកព្រាយបិសាចដែលរស់នៅតាមដើមឈើធំៗមិនហ៊ានមកលេងសើចជាមួយមនុស្សដែលមានចិត្តរឹងមាំនិងមានវត្ថុការពារឡើយ។ ខ្ទឹមសមានសមត្ថភាពពិសេសក្នុងការបំបែកពពកខ្មៅនៃវិញ្ញាណអាក្រក់ដែលព្យាយាមមកគ្របដណ្តប់លើសំណាងរបស់បុគ្គលម្នាក់ៗ។ ប្រសិនបើអ្នកត្រូវដេកសម្រាកនៅកន្លែងប្លែកមុខគឺគួរតែយកខ្ទឹមសមកដាក់នៅក្បាលដំណេកដើម្បីកុំឱ្យខ្មោចសង្កត់។ ថាមពលធាតុដែកដែលមាននៅក្នុងខ្ទឹមសត្រូវបានគេជឿថាជាអាវុធដ៏មុតស្រួចសម្រាប់ចាក់ទម្លុះរាងកាយខ្មោចព្រាយ។ ការយកខ្ទឹមសមកត្រដុសលើបាតជើងនិងបាតដៃគឺជាក្បួនការពារខ្លួនមិនឱ្យវិញ្ញាណអាក្រក់ចូលមកសណ្ឋិតក្នុងរាងកាយបាន។ បិសាចដែលចូលចិត្តមកលងបន្លាចមនុស្សក្នុងសុបិននឹងត្រូវរលាយសាបសូន្យនៅពេលវាជួបនឹងរនាំងការពារនៃមើមខ្ទឹមស។ រាល់ពេលមានពិធីបុណ្យសពគឺការដាក់ខ្ទឺមសតាមខ្លួនជួយឱ្យយើងមិនងាយនឹងត្រូវព្រលឹងអ្នកស្លាប់តាមមកផ្ទះវិញឡើយ។ ភាពបរិសុទ្ធនៃខ្ទឹមសដែលដុះចេញពីដីមានអានុភាពខ្ពស់ជាងវេទមន្តខ្មៅដែលពួកបិសាចប្រើប្រាស់ដើម្បីបំភ័យមនុស្ស។ ក្លិនឆួលនៃខ្ទឹមសបង្កើតជាថាមពលការពារយ៉ាងស័ក្តិសិទ្ធិដើម្បីរារាំងពួកអមនុស្សមិនឱ្យចូលមកយាយីក្នុងផ្ទះ និង ជួយឱ្យគ្រួសាររស់នៅដោយកក់ក្តៅ។ ការដាំខ្ទឹមសជុំវិញរបងផ្ទះគឺជាវិធីសាស្ត្រដ៏ឆ្លាតវៃក្នុងការបង្កើតកំពែងការពារធម្មជាតិប្រឆាំងនឹងពួកអមនុស្ស។ សូម្បីតែក្នុងព្រៃជ្រៅដែលពោរពេញដោយខ្មោចព្រៃក៏ខ្ទឹមសនៅតែជាមិត្តដ៏ល្អបំផុតសម្រាប់អ្នកដែលត្រូវដើរកាត់ទីនោះ។ វិញ្ញាណអាក្រក់តែងតែស្វែងរកមនុស្សដែលមានស្មារតីចុះខ្សោយប៉ុន្តែខ្ទឹមសនឹងជួយពង្រឹងកម្លាំងចិត្តឱ្យរឹងមាំឡើងវិញ។ ការប្រើប្រាស់ខ្ទឹមសក្នុងកិច្ចការពារខ្មោចគឺជាការរួមបញ្ចូលគ្នារវាងវិទ្យាសាស្ត្រធម្មជាតិនិងជំនឿផ្លូវងងឹតដ៏អស្ចារ្យ។ យើងមិនចាំបាច់មានអាគមខ្លាំងពូកែឡើយគឺគ្រាន់តែមានជំនឿលើវត្ថុការពារពីធម្មជាតិក៏អាចរស់នៅដោយសុខសាន្ត។ រាល់ការភ័យខ្លាចចំពោះសំឡេងចម្លែកៗនៅពេលយប់នឹងរលាយបាត់ទៅវិញនៅពេលអ្នកដឹងថាមានខ្ទឹមសនៅក្បែរដៃ។ ការការពារខ្លួនពីសភាវៈអាក្រក់គឺជាសិទ្ធិសេរីភាពរបស់មនុស្សគ្រប់រូបដែលចង់បានភាពសុខសាន្តក្នុងជីវិតរស់នៅ។ ខ្ទឹមសគឺជាពន្លឺនៃក្តីសង្ឃឹមដែលជួយឱ្យយើងមានភាពក្លាហានក្នុងការប្រឈមមុខនឹងអាថ៌កំបាំងនៃពិភពវិញ្ញាណ។ ភាពខ្លាំងក្លានៃរុក្ខជាតិនេះគឺស្ថិតនៅលើភាពសាមញ្ញរបស់វាដែលយើងអាចរកបាននៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ ការប្រើខ្ទឹមសដើម្បីដេញខ្មោចគឺជាចំណេះដឹងដែលមិនធ្លាប់សាបសូន្យទោះបីជាសង្គមមានការរីកចម្រើនយ៉ាងណាក៏ដោយ។ មេបាដែលនៅថែរក្សាកូនចៅតែងតែសប្បាយចិត្តនៅពេលឃើញកូនចៅចេះការពារខ្លួនតាមរបៀបដែលបុព្វបុរសធ្លាប់ធ្វើ។ យើងត្រូវចេះសង្កេតមើលសញ្ញាជុំវិញខ្លួនហើយប្រើប្រាស់ខ្ទឹមសឱ្យទាន់ពេលវេលានៅពេលមានអារម្មណ៍ថាមានខ្មោចលង។ ពួកបិសាចដែលចូលចិត្តប្រើរូបភាពបន្លំភ្នែកនឹងត្រូវបង្ហាញរូបរាងពិតនៅពេលប៉ះនឹងឥទ្ធិពលដ៏ឆួលខ្លាំងនៃខ្ទឹមស។ ខ្ទឹមសជួយឱ្យបរិយាកាសក្នុងផ្ទះមានភាពស្រស់ថ្លានិងគ្មានការរំខានពីកម្លាំងងងឹតដែលមកតាមដានសកម្មភាពយើង។ ការចែករំលែកខ្ទឹមសដល់អ្នកជិតខាងដែលមានគ្រោះភ័យគឺជាការបង្ហាញពីទឹកចិត្តជួយគ្នាប្រឆាំងនឹងគ្រោះចង្រៃ។ យើងមិនត្រូវភ្លេចឡើយថារាល់រុក្ខជាតិទាំងអស់សុទ្ធតែមានព្រលឹងនិងថាមពលការពាររៀងៗខ្លួនជាពិសេសមើមខ្ទឹមស។ សេចក្តីសុខដែលកើតចេញពីការការពារដ៏ត្រឹមត្រូវនឹងធ្វើឱ្យគ្រួសារមានសុភមង្គលនិងគ្មានការភ័យព្រួយពីខ្មោចព្រាយ។ ខ្ទឹមសនឹងក្លាយជាអាវុធងងឹតសម្រាប់ការពារពន្លឺនៃជីវិតមនុស្សគ្រប់រូបដែលជឿជាក់លើអានុភាពដ៏វិសេសវិសាលនេះ។ ការរស់នៅដោយមានខ្ទឹមសជាខែលការពារគឺជារបៀបរស់នៅដែលពោរពេញដោយបញ្ញានិងការប្រុងប្រយ័ត្នខ្ពស់បំផុត។ ពួកអាបធ្មប់ដែលចិញ្ចឹមខ្មោចព្រាយនឹងមិនអាចបញ្ជាពួកវាឱ្យមកធ្វើបាបអ្នកដែលមានខ្ទឹមសនៅជាប់ប្រាណបានឡើយ។ ភាពស័ក្តិសិទ្ធិនៃខ្ទឹមសនឹងកាន់តែខ្លាំងឡើងប្រសិនបើយើងប្រើវាដោយចិត្តស្ងប់និងមានសីលធម៌ល្អក្នុងខ្លួន។ ខ្មោចដែលយាយីតាមមន្ទីរពេទ្យឬកន្លែងដែលមានមនុស្សស្លាប់ច្រើនក៏មិនហ៊ានចូលមកជិតអ្នកដែលមានក្លិនខ្ទឹមសដែរ។ ការប្រើខ្ទឹមសការពារខ្លួនគឺជាវិធីសាស្ត្រដែលចំណាយតិចបំផុតប៉ុន្តែផ្តល់នូវលទ្ធផលគួរឱ្យកោតសរសើរបំផុត។ យើងអាចទុកចិត្តលើធម្មជាតិបានជានិច្ចព្រោះធម្មជាតិតែងតែផ្តល់មធ្យោបាយការពារជីវិតមនុស្សពីគ្រោះភ័យងងឹត។ ខ្ទឹមសគឺជាមរតកវប្បធម៌អរូបិយដែលយើងគួរតែអភិរក្សសម្រាប់កូនចៅខ្មែរគ្រប់រូបក្នុងសម័យឌីជីថលនេះ។ ការយល់ដឹងពីរបៀបបន្សាបវិញ្ញាណអាក្រក់ដោយប្រើខ្ទឹមសជួយឱ្យយើងក្លាយជាម្ចាស់លើវាសនារបស់ខ្លួនឯងជានិច្ច។ មិនថាវិញ្ញាណនោះខ្លាំងក្លាយ៉ាងណាក៏ដោយគឺវានៅតែមានចំណុចខ្សោយជួបនឹងឥទ្ធិពលឆួលឆេះនៃមើមខ្ទឹមសដដែល។ សន្តិភាពផ្លូវចិត្តគឺជាអ្វីដែលយើងគ្រប់គ្នាប្រាថ្នាចង់បានហើយខ្ទឹមសគឺជាជំនួយការដ៏ល្អដើម្បីសម្រេចបានគោលដៅនេះ។ យើងគួរតែរៀបចំកន្លែងទុកដាក់ខ្ទឹមសឱ្យបានខ្ពស់សមរម្យដើម្បីបង្ហាញការគោរពដល់វត្ថុការពារដ៏មានគុណូបការៈ។ ពួកបិសាចដែលដើរតាមខ្យល់នឹងត្រូវបក់ចេញឆ្ងាយនៅពេលជួបនឹងរបាំងក្លិនដែលចេញពីខ្ទឹមសនៅតាមជញ្ជាំងផ្ទះ។ ខ្ទឹមសនឹងបន្តតួនាទីជាអ្នកយាមទ្វារដ៏ស្មោះត្រង់សម្រាប់ការពាររាល់ការលុកលុយពីពិភពវិញ្ញាណអាក្រក់គ្រប់ពេល។ យើងគ្រប់គ្នាគួរតែមានខ្ទឹមសទុកក្នុងផ្ទះជានិច្ចដើម្បីត្រៀមខ្លួនសម្រាប់រាល់ស្ថានភាពដែលមិនអាចទាយទុកជាមុនបាន។ វិញ្ញាណដែលមិនទាន់ទៅចាប់ជាតិថ្មីច្រើនតែមកសុំចំណែកបុណ្យប៉ុន្តែខ្ទឹមសជួយឱ្យពួកគេមិនមកបៀតបៀនយើងឡើយ។ ការដឹងពីវិធីប្រើខ្ទឹមសគឺជាអាវុធសម្ងាត់ដែលធ្វើឱ្យអ្នកក្លាយជាមនុស្សដែលមានសុវត្ថិភាពបំផុតក្នុងចំណោមហ្វូងមនុស្ស។ ខ្មោចព្រាយបិសាចនឹងខ្លាចរអាអ្នកដែលចេះប្រើប្រាស់ធម្មជាតិមកធ្វើជាខែលការពាររាងកាយនិងព្រលឹងរបស់ខ្លួន។ សេចក្តីក្លាហាននឹងកើតមានឡើងនៅពេលយើងដឹងថាមានវត្ថុស័ក្តិសិទ្ធិដូចជាខ្ទឹមសនៅការពារពីក្រោយខ្នងជានិច្ច។ យើងត្រូវចេះគោរពនិងដឹងគុណដល់រុក្ខជាតិទាំងឡាយដែលបានជួយសង្គ្រោះមនុស្សឱ្យចៀសផុតពីគ្រោះថ្នាក់ភ័យខ្មោច។ ខ្ទឹមសគឺជាសញ្ញានៃជ័យជំនះដែលមនុស្សលោកតែងតែប្រើដើម្បីយកឈ្នះលើភាពខ្មៅងងឹតនៃលោកខាងមុខជានិរន្តរ៍។ ការអនុវត្តតាមជំនឿនេះជួយឱ្យសហគមន៍ខ្មែរមានភាពសាមគ្គីគ្នាក្នុងការការពារសន្តិសុខនិងសណ្តាប់ធ្នាប់ផ្លូវចិត្ត។ យើងគួរតែចេះជ្រើសរើសខ្ទឹមសដែលស្រស់ល្អដើម្បីទទួលបានថាមពលការពារខ្ពស់បំផុតប្រឆាំងនឹងពួកសភាវៈអាក្រក់។ ខ្ទឹមសគឺជាតំណាងនៃភាពរឹងមាំនិងការរស់រានមានជីវិតក្នុងពិភពដែលពោរពេញដោយអាថ៌កំបាំងដែលមើលមិនឃើញ។ រាល់ការលំបាកចិត្តដែលបង្កឡើងដោយខ្មោចព្រាយនឹងត្រូវដោះស្រាយចេញដោយប្រើក្បួនខ្នាតនៃរុក្ខជាតិមើមដ៏វិសេស។ សូមឱ្យគ្រប់ក្រុមគ្រួសារខ្មែរជួបតែសេចក្តីសុខនិងមានសុវត្ថិភាពពីការយាយីនៃបិសាចតាមរយៈការប្រើខ្ទឹមសការពារ។ ខ្ទឹមសនឹងនៅតែជាខែលការពារដ៏រឹងមាំបំផុតសម្រាប់មនុស្សជាតិក្នុងការតស៊ូប្រឆាំងនឹងភាពអាក្រក់នៃវិញ្ញាណទាំងឡាយ។ ការរក្សានូវទំនៀមទម្លាប់នៃការប្រើខ្ទឹមសគឺជាការបង្ហាញពីការដឹងគុណដល់ដូនតាដែលបានបន្សល់ទុកមរតកនេះ។ សេចក្តីសុខសាន្តនៃដួងព្រលឹងនឹងកើតមានឡើងនៅពេលយើងរស់នៅដោយមានវត្ថុការពារដ៏ត្រឹមត្រូវនិងមានសីលធម៌។ សូមឱ្យចំណេះដឹងអំពីខ្ទឹមសជួយបំភ្លឺផ្លូវដល់អ្នករាល់គ្នាឱ្យជួបតែសំណាងល្អនិងចៀសផុតពីគ្រោះចង្រៃជារៀងរហូត។ ជាចុងក្រោយខ្ទឹមសមិនត្រឹមតែជាគ្រឿងផ្សំអាហារដ៏មានតម្លៃប៉ុណ្ណោះទេប៉ុន្តែវាគឺជាខែលការពារជីវិតដ៏ស័ក្តិសិទ្ធិបំផុត។